កម្ពុជាបានសម្រេចបាននូវការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា។ កាលពីប៉ុន្មានទសវត្សរ៍មុន អត្រាមរណភាពមាតាមានកម្រិតខ្ពស់គួរឱ្យបារម្ភ។ ប៉ុន្តែដោយសារកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ អត្រានេះបានថយចុះជាលំដាប់។ យោងតាមរបាយការណ៍ថ្មីៗនេះ អត្រាមរណភាពមាតាបានធ្លាក់ចុះដល់ ១៣៧ នាក់ ក្នុងចំណោមទារកកើតរស់ ១០០,០០០ នាក់។ តួលេខនេះបង្ហាញពីការកែលម្អដ៏ធំធេងបើប្រៀបធៀបនឹងអត្រាកាលពីពេលមុនៗ។ ការថយចុះនេះបណ្តាលមកពីការកើនឡើងនៃការផ្តល់សេវាសុខភាពប្រកបដោយគុណភាព។ ប្រជាជនមានលទ្ធភាពកាន់តែច្រើនក្នុងការទៅសម្រាលកូននៅតាមមន្ទីរពេទ្យឬមណ្ឌលសុខភាព។ ការមានឆ្មបនិងគ្រូពេទ្យជំនាញនៅពេលសម្រាលកូនបានជួយកាត់បន្ថយហានិភ័យបានច្រើន។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំពារមាតានិងទារកយ៉ាងយកចិត្តទុកដាក់។ គោលនយោបាយនេះមានគោលបំណងលើកកម្ពស់សុខភាពមាតានិងកុមារតូច។ គោលបំណងសំខាន់មួយគឺកាត់បន្ថយអត្រាមរណភាពមាតានិងទារកបន្ថែមទៀត។ រាជរដ្ឋាភិបាលក៏បានបង្កើតកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះផងដែរ។ កម្មវិធីនេះចាប់ផ្តើមអនុវត្តចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ។ វាគ្របដណ្តប់លើស្ត្រីមានផ្ទៃពោះ រហូតដល់កូនមានអាយុក្រោម២ឆ្នាំ។ គោលដៅគឺដើម្បីលើកទឹកចិត្តស្ត្រីឱ្យទៅពិនិត្យផ្ទៃពោះនិងសម្រាលកូននៅមូលដ្ឋានសុខាភិបាល។ កម្មវិធីនេះផ្តល់ការឧបត្ថម្ភដល់ស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ សមាជិក ប.ស.ស. និងមន្ត្រីរាជការ។ កាលពីឆ្នាំ២០២៣ រាជរដ្ឋាភិបាលក៏បានដំឡើងកម្រិតប្រាក់ឧបត្ថម្ភទ្វេដងថែមទៀត។ ការដំឡើងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ប្រជាពលរដ្ឋ។ ការពិនិត្យផ្ទៃពោះមុនសម្រាលក៏ទទួលបានប្រាក់ឧបត្ថម្ភរហូតដល់៤ដងផងដែរ។ នៅពេលសម្រាលកូន ស្ត្រីក៏ទទួលបានការឧបត្ថម្ភជាទឹកប្រាក់ជាក់លាក់មួយផងដែរ។ សម្រាប់ករណីសម្រាលកូនភ្លោះ រាជរដ្ឋាភិបាលក៏មានការគិតគូរបន្ថែមផងដែរ។ ក្រោយពេលសម្រាល ក៏នៅតែមានការឧបត្ថម្ភសម្រាប់ពិនិត្យសុខភាពនិងចាក់វ៉ាក់សាំងកូន។ ការឧបត្ថម្ភទាំងអស់នេះមានគោលបំណងកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ។ វាជួយឱ្យស្ត្រីមានផ្ទៃពោះទទួលបានការថែទាំត្រឹមត្រូវតាមស្តង់ដារសុខាភិបាល។ ទោះជាយ៉ាងណា បញ្ហាប្រឈមនៅតែមានជាពិសេសនៅតាមតំបន់ដាច់ស្រយាល។ ការបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថាគ្រប់ស្ត្រីអាចទទួលបានសេវា គឺជារឿងសំខាន់បំផុត។